ការបម្រែបម្រួលអាកាសធាតុបានក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយ ដែលកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា។ បាតុភូតធម្មជាតិដូចជា ភ្លៀងធ្លាក់ខ្លាំងមិនទៀងទាត់ និងការប្រែប្រួលសីតុណ្ហភាព បានបង្កើតលក្ខខណ្ឌអំណោយផលដល់ការរាលដាលនៃជំងឺឆ្លងមួយចំនួន។ ផលប៉ះពាល់នេះមិនមែនជាបញ្ហាអរូបីទៀតទេ ប៉ុន្តែវាជាបញ្ហាជាក់ស្តែងដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនគ្រប់ៗគ្នា។ ការយល់ដឹងពីទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ និងការកើតមានជំងឺ គឺជាជំហានដំបូងដ៏ចាំបាច់ដើម្បីទប់ស្កាត់ និងការពារខ្លួនយើងពីហានិភ័យទាំងនេះ។ ក្នុងរដូវវស្សា អាកាសធាតុកាន់តែត្រជាក់ និងមានសំណើមខ្ពស់ ដែលធ្វើឲ្យជំងឺផ្តាសាយនិងជំងឺផ្លូវដង្ហើមងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ក្មេងៗ និងមនុស្សចាស់គឺជាក្រុមដែលងាយរងគ្រោះជាងគេដោយសារប្រព័ន្ធភាពស៊ាំរបស់ពួកគាត់នៅខ្សោយ។ បន្ថែមពីនេះ ការលិចលង់ដោយទឹកភ្លៀងក៏បានបង្កើតជាជម្រកដ៏ល្អសម្រាប់មូសខ្លា និងមូសដែកគោល។ មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដែលអាចធ្វើឲ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតបាន ប្រសិនបើមិនបានព្យាបាលទាន់ពេល។ ចំណែកឯមូសដែកគោលវិញ វាជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ដែលបានគំរាមកំហែងដល់សុខភាពប្រជាជននៅតាមតំបន់ជនបទមួយចំនួន។ ក្នុងរដូវវស្សា ករណីជំងឺគ្រុនឈាមតែងតែកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាក្តីបារម្ភរបស់ក្រសួងសុខាភិបាល។ ការកើនឡើងនៃទឹកលិចលង់ ក៏អាចធ្វើឲ្យការរីករាលដាលនៃជំងឺរាករូស និងជំងឺផ្សេងៗទៀតដែលទាក់ទងនឹងទឹកកខ្វក់កាន់តែខ្លាំងឡើង។ ការទប់ស្កាត់ជំងឺទាំងនេះទាមទារឲ្យមានការចូលរួមពីបុគ្គលម្នាក់ៗ និងសហគមន៍ទាំងមូល។ ដើម្បីទប់ស្កាត់ជំងឺផ្តាសាយ យើងគួរតែលាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូ ដើម្បីជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ មាត់ដោយដៃមិនស្អាត និងពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើន។ ចំណែកឯការទប់ស្កាត់ជំងឺគ្រុនឈាម និងគ្រុនចាញ់វិញ យើងត្រូវចាប់ផ្តើមពីការលុបបំបាត់ជម្រកមូសនៅជុំវិញផ្ទះរបស់យើង។ យើងត្រូវតែចាក់ទឹកដែលដក់ក្នុងធុង ក្រឡ ពាង កង់ឡានចាស់ៗ និងត្រូវប្រាកដថាបានបិទគម្របធុងទឹកឲ្យបានជិតល្អ។ ការដេកក្នុងមុងទាំងថ្ងៃទាំងយប់ក៏ជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការការពារកុំឲ្យមូសខាំ។ ការប្រើប្រាស់ថ្នាំបាញ់មូស ឬថ្នាំលាបការពារមូសក៏ជាជម្រើសដ៏ល្អមួយដែរ។ លើសពីនេះ អាជ្ញាធរមូលដ្ឋានក៏គួរតែចូលរួមក្នុងការសម្អាតបរិស្ថាន និងលុបបំបាត់កន្លែងដក់ទឹកនៅតាមទីសាធារណៈផងដែរ។ ដើម្បីឲ្យការទប់ស្កាត់មានប្រសិទ្ធភាព ក្រសួងសុខាភិបាល និងអង្គការដៃគូទាំងអស់គួរពង្រឹងការអប់រំ និងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ ការផ្សព្វផ្សាយទាំងនេះគួរតែប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដូចជា ទូរទស្សន៍ វិទ្យុ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទៅដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ខ្លឹមសារនៃការផ្សព្វផ្សាយគួរតែមានលក្ខណៈសាមញ្ញ ងាយយល់ និងមានរូបភាពច្បាស់លាស់ដើម្បីឲ្យប្រជាជនអាចអនុវត្តតាមបានដោយងាយស្រួល។ គួរតែមានការរៀបចំយុទ្ធនាការផ្សព្វផ្សាយពីហានិភ័យនៃជំងឺគ្រុនឈាម និងគ្រុនចាញ់ឲ្យបានមុនរដូវភ្លៀងធ្លាក់មកដល់។ ការបណ្តុះបណ្តាលមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋានក៏ជាចំណុចសំខាន់ដើម្បីឲ្យពួកគាត់អាចចែករំលែកចំណេះដឹងដល់ប្រជាជនបានដោយផ្ទាល់។ ការអប់រំសាធារណៈមិនត្រឹមតែជួយឲ្យប្រជាជនយល់ដឹងពីជំងឺប៉ុណ្ណោះទេ តែវាក៏ជួយឲ្យពួកគាត់មានសមត្ថភាពការពារខ្លួន និងគ្រួសារបានផងដែរ។ សរុបសេចក្តីមក ការបម្រែបម្រួលអាកាសធាតុគឺជាកត្តាមួយដែលបង្កើនការគំរាមកំហែងដល់សុខភាពប្រជាជនកម្ពុជាតាមរយៈការរីករាលដាលនៃជំងឺឆ្លង។ ការទប់ស្កាត់បញ្ហានេះតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ចាប់ពីបុគ្គលម្នាក់ៗរហូតដល់ថ្នាក់រដ្ឋាភិបាល។ មានតែតាមរយៈកិច្ចសហការគ្នាយ៉ាងសកម្ម និងការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយប៉ុណ្ណោះ ទើបយើងអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងនេះបាន។